ដើម្បីមានការរីកចម្រើនប្រកបដោយនិរន្តរភាព តម្រូវឲ្យមានការគ្រប់គ្រងល្អ ការចូលរួមពីអ្នកចម្រៀង អ្នកផលិត និងអ្នកចូលរួមផ្សេងៗក្នុងឧស្សាហកម្មនេះ។ តិកតុក គឺជាវេទិកាសង្គមមួយដែលមានភាពល្បីល្បាញ និងមានអ្នកប្រើប្រាស់ច្រើនជាងមួយពាន់លាននាក់ជារៀងរាល់ខែ។ កម្មវិធីនេះផងដែរជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់បទចម្រៀងចម្រុះ និងអ្នកបង្កើតមាតិកាក្នុងវិស័យតន្រ្តីដើម្បីបង្ហាញសមត្ថភាព និងទាក់ទាញអ្នកគាំទ្រថ្មីៗ។ បណ្ដាញសង្គម តិកតុក ក៏មានប្រជាប្រិយភាពខ្លាំងសម្រាប់យុវជននៅកម្ពុជា ដែលចូលចិត្តលេងវីដេអូខ្លីៗដែលបង្ហោះលើ តិកតុក។ វាបានផ្ដល់ឱកាសល្អសម្រាប់ការលើកតម្កើងវិស័យតន្ត្រី និងសិល្បៈចម្រៀងខ្មែរតាមរយៈការចែករំលែកវីដេអូតន្ត្រីផ្សេងៗ។ តិកតុក បានជួយធ្វើឲ្យបទចម្រៀងខ្មែរពីសម័យមុនៗល្បីល្បាញឡើងវិញ ហើយបានជួយផ្សព្វផ្សាយទៅកាន់អន្តរជាតិឲ្យស្គាល់ពីវប្បធម៌ប្រពៃណីខ្មែរតាមរយៈបទចម្រៀង។ នេះធ្វើឲ្យតន្ត្រីប្រជាប្រិយខ្មែរលាយឡំជាមួយចង្វាក់រ៉េប និងចង្វាក់សម័យទំនើប កំពុងទទួលការចាប់អារម្មណ៍លើ តិកតុក ដោយលាយបញ្ចូលគ្នារវាងមរតកវប្បធម៌ និងស្ទីលសម័យថ្មី។ វេទិកានេះជួយធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញចំពោះបទចម្រៀងប្រពៃណីដែលមិនសូវស្គាល់ ដោយធ្វើឱ្យពួកគេទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមមនុស្សជំនាន់ក្រោយ។ អ្នកប្រើប្រាស់មួយចំនួនបានបង្ហោះវីដេអូបទចម្រៀងប្រពៃណីខ្មែរដែលមានដូចជា បទចម្រៀងនាពេលចូលឆ្នាំខ្មែរ បទចម្រៀងភ្លេងការ បទចម្រៀងបុណ្យភ្ជុំបិណ្ឌ និងបទសម័យពីដើមៗជាច្រើន។ ក្រៅពីនេះ តន្ត្រីសូត្រធម៌បុរាណ របស់ព្រះពុទ្ធសាសនា ក៏បានល្បីឡើងវិញនៅលើ តិកតុក ដែរ។ នេះដោយសារតែអ្នកសំដែងវ័យក្មេងបានបង្ហោះវីដេអូរបស់ពួកគេទៅកាន់មនុស្សកាន់តែច្រើន។ មិនតែប៉ុណ្ណោះ យើងក៏ឃើញមានសិល្បករជាច្រើនបានជួយផ្សព្វផ្សាយរបាំប្រពៃណី និងមានការសម្តែងល្ខោន ឬក្បាច់រាំរបស់ខ្មែរជាច្រើននៅលើបណ្ដាញសង្គម ដែលបង្ហាញជាសាធារណៈដល់អ្នកទស្សនារាប់លាននាក់។ វេទិកា តិកតុក ក៏បានអនុញ្ញាតឲ្យសិល្បករបង្ហាញឧបករណ៍បុរាណដូចជា ត្រែ និងចាប៉ី តាមរបៀបថ្មីៗ ដែលអាចទាក់ទាញអ្នកស្តាប់វ័យក្មេងបានច្រើន។ បណ្ណាល័យតន្ត្រីរបស់ តិកតុក ក៏រួមបញ្ចូលនូវបទចម្រៀងប្រពៃណីខ្មែរ ដែលធ្វើឲ្យពួកគេងាយស្រួលសម្រាប់ការបង្កើត និងចែករំលែកវីដេអូគ្រប់ពេលវេលា។ ជាពិសេស តិកតុក ជួយចងក្រងឯកសារ និងរក្សាទុកនូវការសម្តែងបែបប្រពៃណី ដោយរក្សាបេតិកភណ្ឌតន្ត្រីអរូបីជាឌីជីថលសម្រាប់មនុស្សជំនាន់ក្រោយ។ ហើយសិល្បករឬអ្នកបង្កើតមាតិកាក៏អាចរកប្រភពចំណូលបានពីកម្មវិធីនេះតាមរយៈតន្ត្រីបុរាណនិង ជួយគាំទ្រដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ វេទិកានេះក៏បានលើកទឹកចិត្តឲ្យមានការសហការគ្នា ដូចជាការរួមបញ្ចូលតន្ត្រីបុរាណខ្មែរជាមួយហ៊ីបហប ដែលទាក់ទាញអ្នកទស្សនាច្រើនប្រភេទ។ វាបានជួយឲ្យបទចម្រៀងបុរាណដែលមិនសូវល្បី បានទទួលការចាប់អារម្មណ៍ខ្លាំងឡើងវិញពីយុវជនជំនាន់ក្រោយ។ វត្តមានរបស់តន្ត្រីប្រពៃណីខ្មែរនៅលើ តិកតុក លើកកម្ពស់មោទនភាពជាតិ និងពង្រឹងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យឌីជីថល។ ក្នុងនោះផងដែរក៏បានចែករំលែកពីតន្រ្តីដែលជាវប្បធម៌ប្រពៃណីរបស់ខ្មែរឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់បន្ថែមទៀត។ កម្មវិធីនេះងាយស្រួលសម្រាប់អ្នកមើល ព្រោះវីដេអូមានរយៈពេលខ្លី ហើយមានអ្នកទស្សនារាប់លាននាក់ ដែលធ្វើឲ្យវីដេអូល្បីល្បាញយ៉ាងឆាប់រហ័ស។